សុភាសិតខ្មែរ គឺជាកេរដំណែលវប្បធម៌ដ៏ឧត្តុង្គឧត្តម និងជាឃ្លាំងគតិបណ្ឌិតដ៏ធំធេង ដែលដូនតាខ្មែរបានខិតខំប្រមែប្រមូលចងក្រង និងបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ដើម្បីជាមគ្គុទ្ទេសក៍សម្រាប់ដឹកនាំជីវិត។ វាជាឃ្លាខ្លីៗដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនៈ គំនិត និងការយល់ដឹងរបស់មនុស្សជំនាន់មុនចំពោះធម្មជាតិ មនុស្ស និងសង្គម។ សុភាសិតទាំងនេះមិនត្រឹមតែជាពាក្យប្រៀបធៀបធម្មតាៗនោះទេ តែវាមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការអប់រំ បង្ហាញការពិត និងជំរុញទឹកចិត្តមនុស្សឲ្យចេះពិចារណា។ ក្នុងចំណោមសុភាសិតរាប់រយពាន់ឃ្លា មានសុភាសិតពីរឃ្លាដែលនៅតែមានសារៈសំខាន់ និងពាក់ព័ន្ធយ៉ាងខ្លាំងក្លាចំពោះបរិបទសង្គមបច្ចុប្បន្ន គឺ "ឃ្លោកលិច អំបែងអណ្ដែត" និង "ត្រឡាចវារទៅ ល្ពៅវារមក"។ សុភាសិតទាំងនេះមិនត្រឹមតែជាការប្រៀបធៀបសាមញ្ញប៉ុណ្ណោះទេ តែជាការផ្តល់នូវមេរៀនជីវិតដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប ដែលអាចយកមកធ្វើជាចំណេះដឹងសម្រាប់វិភាគសង្គម។ សុភាសិត "ឃ្លោកលិច អំបែងអណ្ដែត" គឺជាការប្រៀបធៀបដ៏ឈឺចាប់មួយដែលបង្ហាញយ៉ាងច្បាស់ពីភាពអយុត្តិធម៌ និងភាពមិនប្រក្រតីដែលតែងកើតមានឡើងក្នុងសង្គមមនុស្ស។ ឃ្លាទីមួយ "ឃ្លោកលិច" មានន័យត្រង់ថា ឃ្លោកដែលជាវត្ថុធម្មជាតិមានលក្ខណៈស្រាល គួរតែអណ្ដែតទឹក ប៉ុន្តែបែរជាលិចទៅបាតទៅវិញ។ ឃ្លោកលិច នេះតំណាងឲ្យមនុស្សដែលមានសមត្ថភាពពិតប្រាកដ មានចំណេះដឹងខ្ពង់ខ្ពស់ មានសីលធម៌ល្អ មានគុណធម៌ប្រពៃ និងមានឆន្ទៈក្នុងការរួមចំណែកអភិវឌ្ឍសង្គម ប៉ុន្តែបែរជាត្រូវបានគេមើលរំលង មិនឲ្យតម្លៃ ឬត្រូវគេជាន់ពន្លិច។ ជាទូទៅ ជោគវាសនារបស់ពួកគេគឺត្រូវជួបប្រទះនូវឧបសគ្គជាច្រើន រួមមានការរារាំង កង្វះឱកាស ការរើសអើង ឬការប្រឆាំងពីអ្នកមានអំណាច ដែលជាហេតុបណ្តាលឲ្យពួកគេមិនអាចរីកចម្រើនបានពេញលេញតាមសក្ដានុពល។ ភាពលិចនៃឃ្លោកនេះ បង្ហាញពីការបាត់បង់ឱកាសសម្រាប់បុគ្គលល្អៗក្នុងសង្គម និងជាការព្រមានពីភាពអយុត្តិធម៌ដែលកើតចេញពីការមិនផ្តល់តម្លៃលើសមត្ថភាពពិត។ ផ្ទុយទៅវិញ ឃ្លាទីពីរ "អំបែងអណ្ដែត" មានន័យត្រង់ថា អំបែងដែលជាបំណែកបែកបាក់នៃវត្ថុមិនសូវមានតម្លៃ ឬមានតម្លៃតិចតួចបំផុត បែរជាអាចអណ្ដែតនៅពីលើទឹកបានយ៉ាងងាយស្រួល។ អំបែងអណ្ដែត តំណាងឲ្យមនុស្សដែលប្រហែលជាគ្មានសមត្ថភាពពិតប្រាកដ មានគុណសម្បត្តិអន់ជាងគេ ឬអាចនិយាយបានថា ជាមនុស្សដែលមិនសូវមានគុណធម៌ ប៉ុន្តែបែរជាត្រូវបានគេលើកតម្កើងយ៉ាងគគ្រឹកគគ្រេង។ ពួកគេអាចទទួលបានតំណែងខ្ពស់ ឋានៈធំ ឬកិត្តិយសដោយសារតែការប្រើប្រាស់ល្បិចកល ការកេងបន្លំ ការបោកបញ្ឆោត ឬការលាក់បាំងការពិត។ ជួនកាល ពួកគេប្រើប្រាស់អំណាច ឬបណ្តាញខ្សែបក្សពួកនិយម ដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួន ដោយមិនគិតពីផលប៉ះពាល់ដល់សង្គម។ ស្ថានភាពនេះបង្ហាញយ៉ាងច្បាស់ពីភាពមិនប្រក្រតីក្នុងតម្លៃសង្គម គុណធម៌ និងសមត្ថភាពពិតប្រាកដត្រូវបានគេមើលរំលង ខណៈដែលភាពអន់ថយបែរជាត្រូវបានគេផ្តល់តម្លៃ។ សុភាសិតនេះគឺជាការក្រើនរំលឹកដ៏សំខាន់មួយដល់យើងទាំងអស់គ្នាឲ្យមានការប្រុងប្រយ័ត្ន និងចេះពិចារណាឲ្យបានស៊ីជម្រៅក្នុងការវាយតម្លៃទៅលើនរណាម្នាក់។ ជាពិសេសក្នុងការជ្រើសរើសអ្នកដឹកនាំ ឬអ្នកបម្រើសង្គម។ ជាក់ស្តែងស្ថានភាពសង្គមខ្មែរបច្ចុប្បន្ន គេតែងសង្កេតឃើញថា មានយុវជនខ្មែរជាច្រើនដែលបញ្ចប់ការសិក្សាពីសាលាល្បីៗទាំងក្នុង និងក្រៅប្រទេស មានចំណេះដឹងខ្ពង់ខ្ពស់ មានទេពកោសល្យពិតប្រាកដ និងមានឆន្ទៈចង់រួមចំណែកកសាងប្រទេសជាតិ។ ពួកគេខិតខំប្រឹងប្រែងរៀនសូត្រ តស៊ូដើម្បីទទួលបានសញ្ញាបត្រ និងបទពិសោធន៍ ប៉ុន្តែពួកគេពិបាកក្នុងការស្វែងរកការងារដែលត្រឹមត្រូវទៅតាមជំនាញរបស់ខ្លួន។។ ទោះជាយ៉ាងនេះក្តី ពេលខ្លះពួកគេហាក់ត្រូវបានមើលរំលង ឬមិនទាន់ទទួលបានឱកាសពេញលេញដើម្បីបញ្ចេញសមត្ថភាព។ ជួនកាល ពួកគេត្រូវបង្ខំចិត្តទទួលការងារដែលមិនសមស្របទៅនឹងសមត្ថភាព ដោយសារតែកង្វះឱកាស របបនៃការជ្រើសរើសបុគ្គលិកបែបបក្ខពួកនិយម ឬអំពើពុករលួយ។ ជាក់ស្ដែង ពេលខ្លះ ការប្រឡងចូលក្របខ័ណ្ឌរដ្ឋ ឬការជ្រើសរើសបុគ្គលិកតាមក្រុមហ៊ុនឯកជនមួយចំនួន មិនផ្អែកលើសមត្ថភាពសុទ្ធសាធនោះទេ តែបែរជាផ្អែកលើ «ខ្សែ» «លុយ» ឬ «ការស្គាល់គ្នា» ទៅវិញ ដែលនាំឲ្យអ្នកមានសមត្ថភាពពិតមិនអាចបង្ហាញខ្លួនបាន។ នេះជាភស្តុតាងនៃ "ឃ្លោកលិច" ក្នុងចំណោមអ្នកមានសមត្ថភាព ដែលមិនមានឱកាសបង្ហាញខ្លួនពិតប្រាកដ និងត្រូវគេមើលរំលង។ ផ្ទុយទៅវិញ មានករណីខ្លះ មន្ត្រី ឬបុគ្គលដែលមានចំណេះដឹងតិចតួច ឬគ្មានបទពិសោធន៍គ្រប់គ្រាន់តែបែរជាបានកាន់កាប់តំណែងសំខាន់ៗ និងទទួលបានអំណាចខ្ពស់ដោយសារតែមានលុយ ឬមានខ្សែបក្សពួកនិយម។ ឧទាហរណ៍ជាក់ស្ដែង មានករណីខ្លះ មន្ត្រីដែលមានសមត្ថភាព ភាពស្មោះត្រង់ និងព្យាយាមលុបបំបាត់អំពើពុករលួយ បែរជាត្រូវបានគេទម្លាក់តំណែង ផ្លាស់ប្តូរទៅកន្លែងដែលមិនសូវសំខាន់ ឬសូម្បីតែការងារក៏ត្រូវបាត់បង់។ ឯមន្ត្រីដែលពុករលួយ ឬប្រើប្រាស់អំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បែរជាឡើងបុណ្យស័ក្តិខ្ពស់ទៅវិញ ហើយត្រូវបានគេការពារដោយសារតែបណ្តាញរបស់ពួកគេ។ ការណ៍នេះបណ្តាលឲ្យមានការបាក់ទឹកចិត្តចំពោះអ្នកមានសមត្ថភាព និងបង្កើតនូវគម្លាតសង្គមកាន់តែធំ រវាងអ្នកមាន និងអ្នកក្រ រវាងអ្នកមានអំណាច និងអ្នកអត់អំណាច។ នៅក្នុងវិស័យសិល្បៈក៏មានការឆ្លុះបញ្ចាំងដែរ។ សិល្បករពិតដែលមានទេពកោសល្យ និងស្នាដៃល្អៗជាច្រើនដូចជាអ្នកនិពន្ធ សិល្បករគំនូរ ឬអ្នកចម្រៀងដែលមានសំឡេងពិរោះពិតប្រាកដ។ ជួនកាលមិនសូវទទួលបានការគាំទ្រ ឬការផ្សព្វផ្សាយទូលំទូលាយនោះទេ ព្រោះពួកគេមិនមានបណ្តាញ ឬធនធានគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយខ្លួនឯង។ ផ្ទុយទៅវិញ សិល្បករមួយចំនួនទៀតដែលមិនសូវមានទេពកោសល្យ ឬមានស្នាដៃល្មមៗ បែរជាល្បីល្បាញដោយសារការប្រើប្រាស់មធ្យោបាយផ្សេងៗដូចជា លុយ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយ ឬការធ្វើទីផ្សារបែបប្រជាភិថុតិ។ នេះគឺជាភាពអយុត្តិធម៌ដែលកើតមានឡើងក្នុងវិស័យសិល្បៈផងដែរ ដែលធ្វើឲ្យគុណភាពពិតត្រូវបានគេមើលរំលង។ ចំណែកក្នុងអក្សរសិល្ប៍ខ្មែរក្នុងរឿង ទុំទាវវិញ តួអង្គ ទុំ ជាមនុស្សដែលមានគុណសម្បត្តិដ៏វិសេសវិសាល។។ គុណសម្បត្តិទាំងនេះគួរតែធ្វើឲ្យទុំមានជីវិតសុខសាន្ត និងទទួលបានការគោរពខ្ពង់ខ្ពស់ ប៉ុន្តែជោគវាសនារបស់ទុំបែរជាត្រូវបញ្ចប់យ៉ាងសោកនាដកម្ម។ លោកបានស្លាប់បាត់បង់ជីវិតដោយសារតែអំណាចផ្តាច់ការ និងការប្រកាន់បក្សពួកនិយមរបស់បុគ្គលមានអំណាចដូចជា ម្តាយទាវ និង អរជូន។ ទុំប្រៀបដូចជា "ឃ្លោកលិច" ដែលមិនអាចអណ្ដែតផុតពីភាពអយុត្តិធម៌ក្នុងសង្គមសក្តិភូមិ ដែលមនុស្សល្អត្រូវបានគេបំបាត់ចោល។ នេះឆ្លុះបញ្ចាំងពីទស្សនៈមូលបញ្ហាដែលថាទុំស្លាប់ដោយសារ "របបសក្តិភូមិសម័យលង្វែក" ដែលជាប្រព័ន្ធគ្រប់គ្រងតឹងតែង ហើយមិនឲ្យតម្លៃលើសិទ្ធិបុគ្គល។ ផ្ទុយមកវិញ តួអង្គអរជូន ដែលជាចៅហ្វាយខេត្តត្បូងឃ្មុំ ដែលជាអ្នកមានអំណាច និងមានឥទ្ធិពល ប៉ុន្តែបានប្រើអំណាចរបស់ខ្លួនដើម្បីបង្ខំ និងកៀបសង្កត់អ្នកដទៃ ក្នុងការរៀបការនាងទាវឲ្យកូនប្រុសរបស់ខ្លួនឈ្មោះ ម៉ឺនងួន ដោយមិនគិតពីចំណងស្នេហ៍រវាងទុំ និងទាវ។ អរជូនអាចឡើងកាន់តំណែងដោយសារឋានៈ ឬការរាប់អានជាមួយអ្នកមានអំណាចខ្ពស់ជាងប្រៀបដូចជា "អំបែងអណ្ដែត" ដែលឡើងបានដោយសារការប្រើប្រាស់ឥទ្ធិពល និងការកៀបសង្កត់អ្នកដទៃ។ ជោគវាសនារបស់អរជូន ព្រមទាំងម្តាយទាវ ដែលត្រូវព្រះរាជាកប់ទាំងរស់ត្រឹមក្បាល ហើយយករនាស់រាស់ពីលើក្បាល បញ្ជាក់ថា អំណាចដែលបានមកដោយអយុត្តិធម៌ ទីបំផុតនឹងទទួលនូវផលវិបាក។ មួយវិញទៀត ម្តាយទាវ ក៏ជាតួអង្គមួយដែលតំណាងឲ្យ "អំបែងអណ្ដែត" ដែរ។ គាត់ជាស្រ្តីម្នាក់ដែលគិតតែពីផលប្រយោជន៍ និងឋានៈ ដោយបង្ខំកូនឲ្យរៀបការជាមួយអ្នកមានបុណ្យស័ក្តិខ្ពស់ ទោះបីកូនមិនស្រឡាញ់ក៏ដោយ។ ការដែលគាត់ក្លែងសំបុត្រឲ្យទាវត្រឡប់មកវិញដើម្បីបង្ខំរៀបការ គឺជាអំពើដែលនាំឲ្យទុំ និងទាវស្លាប់។ គាត់បានបិទបាំងសេចក្តីពិតនៃស្នេហារបស់កូន ក្នុងគោលបំណងចង់ឲ្យគ្រួសារខ្លួនបានខ្ពង់ខ្ពស់។ គាត់ជាអ្នកបើកដៃឲ្យគេសម្លាប់ទុំ ដែលបង្ហាញពីភាពក្បត់នឹងអារម្មណ៍កូន និងគ្មានគុណធម៌ពិតប្រាកដ។ ឯក្នុងរឿង "ថៅកែចិត្តចោរ" របស់សហនិពន្ធ ពៅ យូឡេង និងលោក អ៊ុំ ឈឺន តួអង្គ នាយ ផានីត ក៏ប្រៀបបាននឹង "ឃ្លោកលិច" ផងដែរ។ ផានីតជាយុវជនវ័យ ១៧ ឆ្នាំ មានការសិក្សា មានសីលធម៌ និងមានមនសិការខ្ពស់ ដោយគាត់បានរៀននៅវិទ្យាល័យស៊ីសុវត្ថិ។ គាត់មានការយល់ដឹងស៊ីជម្រៅអំពីភាពអយុត្តិធម៌ក្នុងសង្គម ដោយបានរិះគន់អំពីរបបសក្តិភូមិ និងនាយទុនដែលជិះជាន់មនុស្ស។ គាត់បានបដិសេធមិនព្រមធ្វើអំពើអាក្រក់ដូចពូហំឡើយ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ទោះបីជាបែបនេះក្តី ផានីតជាមនុស្សមានចំណេះដឹង និងមានគុណធម៌ក៏ដោយ ក៏គាត់មិនទទួលបានតម្លៃដ៏សមរម្យមួយក្នុងសង្គមការងារនោះទេ។ ផ្ទុយទៅវិញ ថៅកែបានគំរាមបណ្តេញគាត់ចេញ នៅពេលដែលគាត់ហ៊ាននិយាយការពិតអំពីអំពើពុករលួយ និងភាពអយុត្តិធម៌។ នៅទីបំផុត ផានីតបានសម្រេចចិត្តឈប់ពីការងារដោយខ្លួនឯង ព្រោះទ្រាំទ្រនឹងបរិយាកាសពុករលួយមិនបាន ដែលជាការសបញ្ជាក់ពីភាពលិចលង់របស់អ្នកមានគុណធម៌ក្នុងសង្គមអយុត្តិធម៌។ ផ្ទុយមកវិញ តួអង្គ ថៅកែ ប្រៀបបាននឹង "អំបែងអណ្ដែត"។ ថៅកែគឺជាអ្នកមានអំណាច និងលុយកាក់ ប៉ុន្តែជាមនុស្សដែលគ្មានសីលធម៌ ប្រើប្រាស់ល្បិចកល និងអំពើឃោរឃៅដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ គាត់បានបញ្ចុះបញ្ចូល និងជួលពូហំឲ្យបុកឡានគូប្រជែងដើម្បីបំផ្លាញមុខរបរគេ ដោយសន្យាថានឹងឲ្យប្រាក់មួយម៉ឺនរៀល។ នៅពេលដែលពូហំបានបំពេញកិច្ចការនោះ ហើយមានគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សបីនាក់ ថៅកែបែរជាបដិសេធមិនព្រមផ្តល់ប្រាក់ដែលបានសន្យាឡើយ។ ថៅកែបានព្យាយាមរត់គេចពីការទទួលខុសត្រូវ ប្រើប្រាស់លុយដើម្បីបិទបាំងការពិត និងទិញទឹកចិត្តកម្មករឲ្យធ្វើជាសាក្សីក្លែងក្លាយ។ គាត់ជាតំណាងឲ្យអ្នកមានអំណាចដែលទទួលបានផលប្រយោជន៍ដោយអំពើអាក្រក់ ហើយព្យាយាមរក្សាអំណាចរបស់ខ្លួនដោយមិនខ្វល់ពីសច្ចធម៌ និងជីវិតអ្នកដទៃ។ នេះបង្ហាញយ៉ាងច្បាស់ពីសភាព "អំបែងអណ្ដែត" នៅក្នុងសង្គមមួយដែលអំណាច និងលុយអាចបិទបាំងភាពអយុត្តិធម៌។ រីឯរឿងព្រេង ចៅក្ងោក ក៏បង្ហាញដែរថា ចៅក្ងោកដែលមានរូបអាក្រក់ ប៉ុន្តែមានប្រាជ្ញាឈ្លាសវៃ បែរជាត្រូវបានគេមើលងាយ និងដាក់ទោសដោយគ្មានមូលហេតុត្រឹមត្រូវ។ ផ្ទុយទៅវិញ អ្នកដែលឥតប្រាជ្ញាបែរជាបានឡើងបុណ្យស័ក្តិដោយសារតែរូបរាង ឬខ្សែស្រឡាយ។ នេះជាការរំលេចពីការវាយតម្លៃមនុស្សដោយផ្អែកលើសម្បកក្រៅជាងខ្លឹមសារពិតប្រាកដ។ សុភាសិត "ត្រឡាចវារទៅ ល្ពៅវារមក" គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយដែលបង្ហាញពីសារៈសំខាន់នៃភាពជាមិត្ត ការយកចិត្តទុកដាក់ ការផ្តល់ឲ្យ និងការតបស្នងគុណគ្នាទៅវិញទៅមកក្នុងជីវិត។ សុភាសិតនេះប្រៀបធៀបការបង្កើតទំនាក់ទំនងមិត្តភាពទៅនឹងដំណើរការលូតលាស់ដ៏គួរឲ្យកត់សម្គាល់នៃរុក្ខជាតិវារពីរប្រភេទ គឺប្រឡាច និងល្ពៅ។ ឃ្លាទីមួយ "ប្រឡាចវារទៅ" តំណាងឲ្យមនុស្សម្នាក់ដែលចាប់ផ្តើមលូកដៃទៅបង្កើតទំនាក់ទំនង រាប់អាន ផ្តល់ជំនួយ ឬបង្ហាញពីការយកចិត្តទុកដាក់មុនគេដោយមិនរង់ចាំផលតបស្នងឡើយ។ វាគឺជារូបភាពនៃការបោះជំហានដំបូង ការបង្ហាញពីឆន្ទៈក្នុងការបង្កើតមិត្តភាពដោយភាពស្មោះត្រង់ ការបើកចំហរចិត្ត និងការមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការធ្វើដូច្នេះបង្ហាញពីភាពជាមនុស្សដែលមិនគិតតែពីខ្លួនឯង ហើយចង់ឃើញទំនាក់ទំនងរីកចម្រើនទៅមុខ។ ការចាប់ផ្តើមផ្តល់ឲ្យមុន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងទំនាក់ទំនងល្អប្រសើរ។ ឃ្លាទីពីរ "ល្ពៅវារមក" តំណាងឲ្យមនុស្សម្នាក់ទៀតដែលបានទទួលការរាប់អាន ជំនួយ ឬការយកចិត្តទុកដាក់ពី "ត្រឡាច" ហើយមានការតបស្នងត្រឡប់មកវិញដោយក្តីគោរព និងភាពស្មោះត្រង់។ នេះគឺជាការបង្ហាញពីការដឹងគុណ ការទទួលខុសត្រូវ និងការរក្សាបាននូវកាតព្វកិច្ចក្នុងទំនាក់ទំនងដ៏ល្អប្រសើរ។ ការតបស្នងនេះមិនត្រឹមតែជាការសងគុណប៉ុណ្ណោះទេ តែជាការបន្តពង្រឹងចំណងមិត្តភាពឲ្យកាន់តែរឹងមាំ យូរអង្វែង និងស្ថិតស្ថេរ។ ទំនាក់ទំនងដែលមានការតបស្នងគ្នាទៅវិញទៅមក គឺជាទំនាក់ទំនងដែលមានភាពជឿជាក់ ភាពកក់ក្តៅ និងនិរន្តរភាព ដែលនាំឲ្យភាគីទាំងសងខាងទទួលបានផលប្រយោជន៍រួមគ្នា។ សុភាសិតនេះបង្រៀនយើងថា ប្រសិនបើយើងចង់មានមិត្តភក្តិ ឬទំនាក់ទំនងល្អ យើងត្រូវចេះលូកដៃទៅរកគេមុន។ នៅពេលដែលគេបានលូកដៃមក យើងត្រូវចេះតបស្នងវិញដោយក្តីស្មោះត្រង់ និងការទទួលខុសត្រូវ។ ការកសាងទំនាក់ទំនងល្អទាមទារនូវការចូលរួមពីភាគីទាំងសងខាង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ជាក់ស្តែងក្នុងសង្គមខ្មែរបច្ចុប្បន្ន គេតែងឃើញមានសកម្មភាពមនុស្សធម៌ជាច្រើន ដែលចាប់ផ្តើមចេញពីបុគ្គល ឬក្រុមតូចមួយដែលបានលូកដៃជួយអ្នកខ្វះខាតមុនគេ។ ឧទាហរណ៍ដូចជា លោកគ្រូអ្នកគ្រូមួយចំនួននៅតាមតំបន់ដាច់ស្រយាល ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តរបស់ខ្លួនក្នុងការបង្រៀនក្មេងៗដោយមិនគិតពីប្រាក់កម្រៃខ្ពស់ឡើយ។ ពួកគាត់តែងតែចំណាយថវិកាផ្ទាល់ខ្លួនដើម្បីទិញសម្ភារៈសិក្សាឲ្យសិស្ស។ ដោយឃើញពីការលះបង់ដ៏ធំធេងរបស់ពួកគាត់ សហគមន៍ ប្រជាពលរដ្ឋ និងសប្បុរសជន ក៏បានចូលរួមជួយឧបត្ថម្ភដល់សាលារៀន និងលោកគ្រូអ្នកគ្រូទាំងនោះវិញ។ គេផ្តល់ជាសម្ភារៈសិក្សា ថវិកា ស្បៀងអាហារ ឬជួយសាងសង់អគារសិក្សាថ្មីៗ។ នេះគឺជាការអនុវត្តជាក់ស្តែងនៃ "ត្រឡាចវារទៅ ល្ពៅវារមក" ដែលជាចំណងនៃការដឹងគុណ និងការរួមចំណែកដ៏សកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស។ ម្យ៉ាងវិញទៀត នៅក្នុងសហគមន៍ភូមិដ្ឋាន ប្រសិនបើមានអ្នកភូមិណាដែលឧស្សាហ៍ព្យាយាមជួយអ្នកជិតខាងមុនគេដូចជាជួយភ្ជួររាស់ស្រែ ដកស្ទូង ឬប្រមូលផលដំណាំជាដើម។ នៅពេលដែលខ្លួនមានការលំបាក ឬមានការងារចាំបាច់ដូចជាឡើងផ្ទះ រៀបអាពាហ៍ពិពាហ៍ ឬមានគ្រោះធម្មជាតិ អ្នកជិតខាងជាច្រើននឹងត្រឡប់មកជួយវិញដោយអស់ពីចិត្ត។ ពួកគេបានបង្កើតជាក្រុមស្ម័គ្រចិត្តដើម្បីជួយរើផ្ទះ រៀបចំពិធី ឬជួយកសាងឡើងវិញនូវការខូចខាត។ នេះបង្ហាញថា ការចាប់ផ្តើមផ្តល់ឲ្យមុន នឹងទទួលបានការតបស្នងត្រឡប់មកវិញ ដែលបង្កើតបានជាសហគមន៍ដ៏រឹងមាំ និងមានភាពកក់ក្តៅ រស់នៅដោយពាក្យថា "ភូមិផងរបងជាមួយគ្នា"។ នៅក្នុងវិស័យអាជីវកម្ម ក៏មានករណីជាច្រើនដែលក្រុមហ៊ុនចាប់ផ្តើមផ្តល់សេវាកម្ម ឬផលិតផលដែលមានគុណភាពល្អឥតខ្ចោះ និងសេវាកម្មលក់ដ៏ល្អបំផុតដល់អតិថិជនជាមុន ដោយមិនគិតពីផលចំណេញភ្លាមៗ។ ឧទាហរណ៍ ក្រុមហ៊ុនមួយចំនួនបានផ្តល់ការធានារយៈពេលវែងជាង ឬផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃ។ ជាលទ្ធផល អតិថិជនក៏មានការជឿជាក់ និងបន្តគាំទ្រផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននោះវិញជានិច្ច ដែលនាំឲ្យអាជីវកម្មរីកចម្រើន និងមាននិរន្តរភាព។ នេះក៏ជាទម្រង់នៃ "ត្រឡាចវារទៅ ល្ពៅវារមក" ផងដែរ ដែលបង្ហាញថាការវិនិយោគលើគុណភាព ការទុកចិត្ត និងការយកចិត្តទុកដាក់នឹងទទួលបានផលល្អត្រឡប់មកវិញ។ ជាឧទាហរណ៍មួយទៀត អំពីការសន្សំសំចៃបរិស្ថាន ក្រុមយុវជនមួយចំនួនបានចាប់ផ្តើមយុទ្ធនាការសម្អាតបរិស្ថាន និងដាំដើមឈើនៅតាមទីសាធារណៈដោយស្ម័គ្រចិត្ត។ ពួកគេបានលះបង់ពេលវេលាចុងសប្ដាហ៍របស់ខ្លួនដើម្បីបុព្វហេតុនេះ។ នៅពេលដែលសកម្មភាពរបស់ពួកគេត្រូវបានគេមើលឃើញ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក៏បានចូលរួមគាំទ្រ និងចូលរួមសកម្មភាពជាមួយពួកគេវិញយ៉ាងផុសផុល ដោយផ្តល់ជាសម្ភារៈ ឬកម្លាំងពលកម្ម។ នេះបង្ហាញពីការចាប់ផ្តើមធ្វើល្អមុន ហើយទទួលផលល្អត្រឡប់មកវិញ នៅក្នុងវិស័យបរិស្ថានផងដែរ។ ចំណែកក្នុងអក្សរសិល្ប៍ខ្មែររឿង "កុលាបប៉ៃលិន" និពន្ធដោយ លោក ញ៉ុក ថែម តួអង្គ ចៅចិត្រ ប្រៀបបាននឹង "ត្រឡាចវារទៅ"។ ទោះបីជាចៅចិត្រមានការសិក្សាជ្រៅជ្រះ និងមកពីត្រកូលសិរីពង្សក៏ដោយ ក្រោយពីឪពុកស្លាប់ទៅ គាត់បានទៅធ្វើការជាកម្មករជីកត្បូងនៅប៉ៃលិនក្រោមការគ្រប់គ្រងរបស់លោកហ្លួងរតនសម្បត្តិ។ ចៅចិត្របានបង្ហាញនូវគុណសម្បត្តិដ៏ថ្លៃថ្លាជាច្រើនដូចជាការតស៊ូព្យាយាម ឧស្សាហ៍ព្យាយាម ស្មោះត្រង់ មិនខ្ជិលច្រអូស និងមានសីលធម៌ខ្ពស់។ គាត់បានខិតខំប្រឹងប្រែងធ្វើការងារដោយយកចិត្តទុកដាក់បំផុត។ លើសពីនេះ គាត់បានជួយសង្គ្រោះឃុននារី កូនស្រីលោកហ្លួងរតនសម្បត្តិ ពីការរំលោភបំពានរបស់លោកបាឡាត់ស្រុកសង្កែទៀតផង។ អំពើល្អ គុណធម៌ និងការប្រឹងប្រែងរបស់ចៅចិត្រទាំងនេះហើយដែលជាការផ្ដើមសាបព្រោះគ្រាប់ពូជល្អនៅក្នុងបរិស្ថានថ្មីមួយ។ តួអង្គ លោកហ្លួងរតនសម្បត្តិ និងនាងឃុននារី គឺជា "ល្ពៅវារមក"។ ដោយឃើញនូវគុណសម្បត្តិដ៏ប្រសើរ និងការខិតខំប្រឹងប្រែងរបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិបានចាប់ផ្ដើមផ្ដល់តម្លៃឲ្យចៅចិត្រ ដោយបានតែងតាំងគាត់ឲ្យកាន់បញ្ជីមើលការខុសត្រូវត្បូង ឈប់ឲ្យធ្វើជាកម្មករទៀតហើយ។ នេះជាការទទួលស្គាល់នូវសមត្ថភាពពិតរបស់ចៅចិត្រ។ ចំណែកឯនាងឃុននារីវិញ ពីដំបូងនាងជាមនុស្សមានចរិតឆ្មើងឆ្មៃ ប៉ុន្តែដោយសារគុណសម្បត្តិ និងទង្វើល្អរបស់ចៅចិត្រ ជាពិសេសការជួយសង្គ្រោះនាងជាច្រើនសារនាងក៏បាក់ចិត្តស្រឡាញ់ចៅចិត្រទៅវិញ។ ទីបំផុត ពួកគេបានយល់ចិត្តគ្នា និងបង្កើតបានជាចំណងស្នេហាស្មោះត្រង់។ នេះជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា នៅពេលដែលយើងផ្ដល់នូវអ្វីល្អ អំពើល្អ សមត្ថភាពពិត និងគុណធម៌ដល់អ្នកដទៃ ឬសង្គម។ នោះផលល្អទាំងនោះនឹងត្រឡប់មករកយើងវិញជាក់ជាមិនខាន មិនថាតាមរយៈការទទួលស្គាល់ តម្លៃ ការតបស្នង ឬចំណងមិត្តភាពនោះឡើយ។ ជាសេចក្តីសន្និដ្ឋាន សុភាសិតខ្មែរទាំងពីរឃ្លានេះ គឺសុទ្ធតែជាមេរៀនដ៏សំខាន់ និងមានតម្លៃសម្រាប់ជីវិតមនុស្សគ្រប់រូប គ្រប់ជំនាន់។ ឃ្លោកលិច អំបែងអណ្ដែត ក្រើនរំលឹកពីភាពអយុត្តិធម៌ និងការវាយតម្លៃខុសដែលតែងកើតមានក្នុងសង្គម ដោយជំរុញឲ្យយើងចេះពិចារណា និងស្វែងយល់ពីការពិតឲ្យបានស៊ីជម្រៅ ព្រមទាំងចេះស្វែងរកដំណោះស្រាយ ដើម្បីកាត់បន្ថយភាពអយុត្តិធម៌ និងលើកស្ទួយគុណធម៌ពិត។។ ប្រឡាចវារទៅ ល្ពៅវារមក បង្ហាញពីសារៈសំខាន់នៃការបង្កើត និងថែរក្សាមិត្តភាពដោយការផ្តល់ឲ្យ និងការតបស្នងគ្នាទៅវិញទៅមកដោយស្មោះត្រង់ ដើម្បីកសាងទំនាក់ទំនងរឹងមាំ និងសង្គមមួយប្រកបដោយសុខដុមរមនា។ ការយល់ដឹង និងការអនុវត្តតាមគតិបណ្ឌិតទាំងនេះ មិនត្រឹមតែជួយឲ្យយើងរស់នៅប្រកបដោយសុភមង្គលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងសង្គមមួយប្រកបដោយយុត្តិធម៌ សីលធម៌ សាមគ្គីភាព និងភាពចម្រុងចម្រើនទៀតផង។ ដូច្នេះ សុភាសិតខ្មែរមិនមែនត្រឹមតែជាពាក្យពេចន៍ធម្មតាទេ ប៉ុន្តែជាគំនិតទស្សនវិជ្ជាដ៏ជ្រាលជ្រៅ ដែលនៅតែមានតម្លៃសម្រាប់បណ្តុះបណ្តាលសីលធម៌ និងសង្គមជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និងនិរន្តរភាពទៅមុខជានិច្ច។